ចំណែកឯសាច់គោអាំងទឹកកាពិវិញក៏ជាមុខម្ហូបមួយដែលប្រជាជនខ្មែរចូលចិត្តបរិភោគដែរ។ ចំពោះរបៀបធ្វើវិញ ដំបូងគេត្រូវជ្រើសរើសសាច់គោដែលមានខ្លាញ់ល្មម ហើយទន់ រួចគេហាន់វាជាបន្ទះស្តើងល្មមមិនក្រាស់ពេកមិនស្ដើងពេក។ បន្ទាប់មកយកសាច់ដែលបានហាន់រួចទៅលាយជាមួយគ្រឿងដែលបានរៀបចំ រួចទុកឱ្យចូលជាតិ ទើបអាចយកទៅអាំងបាន។ ក្រោយពេលចម្អិនរួច គេអាចបរិភោគសាច់គោអាំងនេះជាមួយទឹកកាពិដែលបានលាយគ្រឿងរួច ហើយទឹកកាពិនេះអាចបង្កើនរសជាតិរបស់សាច់គោឱ្យកាន់តែឆ្ងាញ់មួយកម្រិតទៀត។